ព្រៃឈើ គឺជាសួតនៃភពផែនដីរបស់យើង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏ធំទូលាយទាក់ទងនឹងជីវិត និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថានផែនដី។ ទោះជាយ៉ាងណា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ គឺជាការគំរាមកំហែងដ៏ខ្លាំងខ្លា ហើយផលប៉ះពាល់របស់វា គឺពាសពេញពិភពលោក។ បញ្ហាការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ជម្រកសត្វព្រៃនៅកម្ពុជាកំពុងឈានដល់កម្រិតដ៏គួរឲ្យបារម្ភ។ វាទាមទារការយកចិត្តទុកដាក់ជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ។ ព្រៃឈើ ដែលធ្លាប់គ្របដណ្ដប់លើផ្ទៃដីដ៏ធំនៃប្រទេសកម្ពុជា កំពុងត្រូវបានកាប់បំផ្លាញក្នុងអត្រាមួយដ៏លឿន។ រីឯសត្វព្រៃជាច្រើនប្រភេទកំពុងប្រឈមនឹងការផុតពូជដោយសារតែបាត់បង់ទីជម្រកធម្មជាតិរបស់ពួកវា។ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានមូលហេតុស្មុគស្មាញ និងចម្រុះ។ កត្តាដ៏ធំមួយគឺ ការកាប់ឈើខុសច្បាប់ ដែលនៅតែបន្តកើតមាន និងរាលដាលទូទាំងប្រទេស។ ក្រុមឈ្មួញខុសច្បាប់បានឆ្លៀតឱកាសកេងចំណេញពីធនធានធម្មជាតិទាំងនេះ ដោយមិនខ្វល់ពីផលប៉ះពាល់រយៈពេលវែង។ ពួកគេប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីសម្រេចបំណងរបស់ពួកគេ រួមទាំងការឃុបឃិតជាមួយមន្ត្រីមួយចំនួនផងដែរ។ ក្រៅពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តាដ៏សំខាន់មួយទៀតផងដែរ។ ការសាងសង់ផ្លូវថ្នល់ ទំនប់វារីអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀតបានទាមទារការឈូសឆាយព្រៃឈើជាទ្រង់ទ្រាយធំ។ គម្រោងទាំងនេះជារឿយៗត្រូវបានអនុវត្តដោយមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថានបានត្រឹមត្រូវ។ ការពង្រីក ដីកសិកម្ម ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបាត់បង់ព្រៃឈើដែរ។ កសិករខ្នាតតូច និងក្រុមហ៊ុនកសិកម្មខ្នាតធំបានកាប់ឆ្ការព្រៃដើម្បីពង្រីកផ្ទៃដីដាំដុះដំណាំដូចជា កៅស៊ូ ដំឡូងមី និងដំណាំឧស្សាហកម្មដទៃទៀត។ នេះជាការឆ្លុះបញ្ចាំងពីតម្រូវការសេដ្ឋកិច្ចរបស់ប្រជាជន ប៉ុន្តែក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ធនធានធម្មជាតិផងដែរ។ មួយវិញទៀត សម្ពាធប្រជាសាស្រ្ត ក៏បានរួមចំណែកយ៉ាងខ្លាំងផងដែរ។ ការកើនឡើងនៃចំនួនប្រជាជនបានបង្កើនតម្រូវការលើធនធានធម្មជាតិ រួមទាំងដីធ្លី និងឈើសម្រាប់ប្រើប្រាស់។ ប្រជាពលរដ្ឋមួយចំនួនក៏បានចូលទៅរស់នៅ និងអាស្រ័យលើភោគផលក្នុងព្រៃដោយផ្ទាល់ផងដែរ។ អំពើពុករលួយ និងការអនុវត្តច្បាប់នៅមានកម្រិតក៏ជាឧបសគ្គដ៏ធំមួយក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើផងដែរ។ ការអនុវត្តច្បាប់នៅតែមានភាពធូររលុង ខណៈមន្ត្រីមួយចំនួនបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះធ្វើឱ្យបទល្មើសព្រៃឈើបន្តកើតមានឡើងដោយគ្មានការភ័យខ្លាច។ ផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ជម្រកសត្វព្រៃមានលក្ខណៈទូលំទូលាយ និងប៉ះពាល់ដល់គ្រប់វិស័យ។ ទីមួយគឺ ការបាត់បង់ជីវចម្រុះ ដ៏ធ្ងន់ធ្ងរ។ ព្រៃឈើគឺជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ រួមមាន សត្វព្រៃកម្រ និងជិតផុតពូជដូចជា ដំរី ខ្លាឃ្មុំ ខ្ទីង និងសត្វស្លាបជាច្រើនប្រភេទទៀត។ ការបាត់បង់ព្រៃឈើមានន័យថាការបាត់បង់ជម្រក និងប្រភពអាហាររបស់ពួកវា។ នេះជាការគំរាមកំហែងដល់តុល្យភាពអេកូឡូស៊ីទាំងមូល។ ផលប៉ះពាល់បន្ទាប់គឺ ការប្រែប្រួលអាកាសធាតុ។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាស។ ការកាប់បំផ្លាញព្រៃឈើបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដែលធ្វើឱ្យសីតុណ្ហភាពផែនដីកើនឡើង និងបង្កជាការប្រែប្រួលអាកាសធាតុ។ នេះនាំឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងបាតុភូតអាកាសធាតុអាក្រក់ផ្សេងៗទៀត។ ការហូរច្រោះដី ក៏ជាផលវិបាកមួយទៀតផងដែរ។ ព្រៃឈើជួយរក្សាលំនឹងដី និងការពារការហូរច្រោះ។ នៅពេលព្រៃឈើត្រូវបានបំផ្លាញ ដីនឹងងាយរងគ្រោះដោយការហូរច្រោះ ដែលនាំឱ្យបាត់បង់ជីជាតិដី និងប៉ះពាល់ដល់ផលិតកម្មកសិកម្ម។ ជាងនេះទៅទៀត ផលប៉ះពាល់ក៏កើតមានលើ ប្រព័ន្ធធារាសាស្ត្រ ផងដែរ។ ព្រៃឈើដើរតួនាទីជាអាងស្តុកទឹកធម្មជាតិ។ នៅពេលព្រៃឈើបាត់បង់ ប្រភពទឹកធម្មជាតិក៏រីងស្ងួត ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងកសិកម្ម។ ការបាត់បង់ប្រភពចំណូល សម្រាប់សហគមន៍មូលដ្ឋានក៏ជាបញ្ហាដ៏សំខាន់មួយផងដែរ។ ប្រជាពលរដ្ឋជាច្រើនពឹងផ្អែកលើធនធានព្រៃឈើសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ការបាត់បង់ព្រៃឈើបានធ្វើឱ្យពួកគេបាត់បង់ប្រភពចំណូល និងធ្លាក់ខ្លួនក្រីក្រ។ ការកាប់បំផ្លាញព្រៃឈើក៏បានបង្កើន ហានិភ័យនៃគ្រោះធម្មជាតិ ផងដែរ។ ការបាត់បង់គម្របព្រៃឈើធ្វើឱ្យតំបន់ទាំងនោះងាយរងគ្រោះនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការបាក់ដី។ កត្តាទាំងនេះគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ លើសពីនេះទៅទៀត ការបាត់បង់បណ្តាញប្រព័ន្ធអេកូឡូស៊ី ក៏មានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ។ ព្រៃឈើផ្តល់សារៈសំខាន់ៗជាច្រើន រួមមានការបន្សុទ្ធខ្យល់ ការផ្តល់ទឹកស្អាត និងការគ្រប់គ្រងសីតុណ្ហភាព។ ការបាត់បង់ព្រៃឈើមានន័យថាការបាត់បង់ផ្នែកដ៏សំខាន់ៗទាំងនេះ។ លើសពីនេះ សហគមន៍ជនជាតិដើមភាគតិចក៏រស់នៅដោយពឹងផ្អែកលើផលអនុផលព្រៃឈើសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ អាហារ និងសម្រាប់ឱសថបុរាណផងដែរ។ ជារឿយៗ ពួកគេត្រូវបានផ្លាស់ទីលំនៅដោយការកាប់បំផ្លាញព្រៃឈើ។ នេះអាចនាំឱ្យមានវិបត្តិសង្គម ភាពក្រីក្រ និងការបាត់បង់បេតិកភណ្ឌវប្បធម៌ថែមទៀតផង។ អនាគតនៃភពផែនដីរបស់យើង និងសមត្ថភាពក្នុងការទ្រទ្រង់ជីវិតគ្រប់មនុស្សសត្វ គឺអាស្រ័យលើព្រៃឈើទាំងស្រុង។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២ម៉ឹន១ពាន់ហិកតា។ ក្នុងនោះ មានជាងពាក់កណ្តាលជាព្រៃឈើដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ នេះបើតាមទិន្នន័យស្រាវជ្រាវនៅសកលវិទ្យាល័យ Maryland និងការវិភាគលើរូបភាពផ្កាយរណបរបស់អង្គការ Global Forest Watch។ ទិន្នន័យសរុបប្រមូលដោយ Global Forest Watch បានបង្ហាញថា ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ១១៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលបាត់បង់អស់៧២៣២ហិកតា។ និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលបាត់បង់អស់៦១២៥ហិកតា។ ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ កម្ពុជាត្រូវការយុទ្ធសាស្ត្ររួមបញ្ចូលគ្នា និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគី។ ការពង្រឹងការអនុវត្តច្បាប់ គឺជារឿងចាំបាច់បំផុត។ រដ្ឋាភិបាលត្រូវតែបង្កើនការបង្រ្កាបបទល្មើសព្រៃឈើឲ្យបានម៉ឺងម៉ាត់ និងដាក់ទណ្ឌកម្មជនល្មើសដោយគ្មានការយោគយល់។ ការអប់រំ និងការយល់ដឹង ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ការផ្សព្វផ្សាយពីសារៈសំខាន់នៃព្រៃឈើ និងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើដល់សាធារណជនទូទៅ ជាពិសេសដល់សហគមន៍មូលដ្ឋាន នឹងជួយលើកកម្ពស់ស្មារតីការពារ។ ការចូលរួមរបស់សហគមន៍ ក្នុងកិច្ចការពារព្រៃឈើក៏ជាគន្លឹះមួយផងដែរ។ ការផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងការពារព្រៃឈើរបស់ពួកគេនឹងជួយធានានិរន្តរភាពនៃការការពារ។ ការអភិវឌ្ឍសេដ្ឋកិច្ចឆ្លាតវៃ និងគម្រោងជំនួសក៏អាចជួយកាត់បន្ថយសម្ពាធលើព្រៃឈើដូចគ្នា។ ការផ្តល់ជម្រើសកសិកម្មប្រកបដោយនិរន្តរភាព និងឱកាសការងារផ្សេងទៀតសម្រាប់ប្រជាជនអាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើព្រៃឈើ។ ការស្តារព្រៃឈើឡើងវិញ គឺជាដំណោះស្រាយរយៈពេលវែងដ៏សំខាន់។ ការដាំដើមឈើឡើងវិញនៅក្នុងតំបន់ដែលរងការខូចខាតនឹងជួយស្តារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះឡើងវិញ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏មានសារៈសំខាន់ផងដែរក្នុងការទប់ស្កាត់ការជួញដូរឈើខុសច្បាប់ឆ្លងដែន និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើនៅកម្ពុជា។ បញ្ហានេះមិនមែនជាបន្ទុករបស់ប្រទេសណាមួយតែឯងនោះទេ។ សរុបមក ការការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជាគឺជាការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។ ការបាត់បង់ធនធានធម្មជាតិទាំងនេះនឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ជំនាន់ក្រោយ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមចំណែកក្នុងការការពារព្រៃឈើ និងជម្រកសត្វព្រៃ ដើម្បីធានាបាននូវបរិស្ថានដ៏ល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។